ពាងទឹក គឺជាឧបករណ៍ដ៏សំខាន់មួយនៅកម្ពុជា ដែលត្រូវបានគេប្រើប្រាស់ជាយូរលង់ណាស់មកហើយ ជាពិសេសនៅតាមតំបន់ជនបទ។ ពាងទាំងនេះត្រូវបានផលិតឡើងពីដីស្អិត ដែលដុតឆ្អិនយ៉ាងប្រុងប្រយ័ត្ន ដែលធានានូវភាពរឹងមាំ និងអាចប្រើប្រាស់បានយូរអង្វែង។ លក្ខណៈសម្គាល់ដ៏សំខាន់របស់ពាងទឹក គឺវាមានសាច់រឹង និងមានរាងមូលជ្រៅ ដែលអនុញ្ញាតឲ្យវាផ្ទុកទឹកបានយ៉ាងច្រើន។ ដោយសារតែសមត្ថភាពផ្ទុកទឹកដ៏ច្រើនរបស់វា ពាងទឹកបានក្លាយជាប្រភពទឹកដ៏សំខាន់សម្រាប់ផ្គត់ផ្គង់តម្រូវការប្រចាំថ្ងៃរបស់គ្រួសារ។ នៅតាមជនបទ ពាងទឹកទាំងនេះតែងតែត្រូវបានដាក់នៅក្បែរផ្ទះ ឬក្រោមដំបូលផ្ទះ ដើម្បីត្រងទឹកភ្លៀងដោយផ្ទាល់ក្នុងរដូវវស្សា។ ហើយពួកគេត្រងទឹកភ្លៀងចូលទៅក្នុងពាង ដែលជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពមួយ ដើម្បីរក្សាទុកទឹកស្អាតសម្រាប់ប្រើប្រាស់នៅពេលខ្វះខាត។ វិធីនេះជួយកាត់បន្ថយការពឹងផ្អែកលើប្រភពទឹកផ្សេងៗទៀត ដែលអាចមិនស្អាត ឬមានហានិភ័យនៃការបំពុល។ ពាងទឹក ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ទឹកសម្រាប់ផឹក ស្រោចស្រពដំណាំ និងប្រើប្រាស់ក្នុងកិច្ចការផ្ទះជាច្រើនទៀត។ វាបានរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់សុខភាពសាធារណៈ ដោយកាត់បន្ថយជំងឺដែលទាក់ទងនឹងការប្រើប្រាស់ទឹកមិនស្អាត។ សម្រាប់ប្រជាជននៅតំបន់ដាច់ស្រយាល ពាងទឹកបានជួយសន្សំសំចៃពេលវេលា និងកម្លាំងពលកម្មដែលត្រូវចំណាយក្នុងការដងទឹកពីចម្ងាយ។ ជាពិសេសនោះ ពាងទឹក មានដើមកំណើតតាំងពីបុរាណកាលមកម្ល៉េះ ដែលជាភស្តុតាងបង្ហាញពីភាពប៉ិនប្រសប់របស់ដូនតាខ្មែរក្នុងការបង្កើតឧបករណ៍ផ្ទុកទឹក។ ហើយពាងដែលធ្វើពីដីស្អិតដែលដុតឆ្អិន គឺត្រូវបានរៀបចំយ៉ាងពិសេស ដើម្បីធានាបាននូវភាពធន់ និងអាចរក្សាទឹកបានយូរដោយមិនមានការជ្រាប។ ពាងទឹកខ្លះអាចមានទំហំផ្ទុកទឹកចាប់ពីរាប់សិបលីត្រឡើងទៅ ទៅតាមទំហំដែលបានផលិត និងតម្រូវការរបស់អ្នកប្រើប្រាស់ជាក់ស្តែង។ ផ្ទៃខាងក្រៅនៃពាងជាញឹកញាប់ត្រូវបានតុបតែងដោយការគូរ ឬសំណង់បុរាណ ដែលបង្ហាញពីវប្បធម៌ និងសិល្បៈប្រពៃណីរបស់ប្រជាជនខ្មែរ។ ការរចនាដ៏សាមញ្ញ ប៉ុន្តែមានប្រសិទ្ធភាពនេះ បានធ្វើឲ្យពាងទឹកក្លាយជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់បានពីជីវិតប្រចាំថ្ងៃនៅជនបទ។ លើសពីនេះទៅទៀត ពាងទឹក ជួយជំរុញការគ្រប់គ្រងទឹកក្នុងសហគមន៍ ជាពិសេសនៅតំបន់ដែលខ្សត់ខ្សោយធនធានទឹក។ វាបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ការផ្គត់ផ្គង់ទឹកស្អាត និងជួយរក្សាទុកធនធានទឹកភ្លៀង ដើម្បីបំពេញតម្រូវការសុខភាព និងជីវភាព។ ការរក្សាទុក និងអភិវឌ្ឍបច្ចេកទេសផលិតពាងទឹកនេះ ក៏ជួយរក្សាវប្បធម៌បុរាណ និងបង្កើតភាពរឹងមាំសម្រាប់សហគមន៍ជនបទផងដែរ។ ទោះបីជាមានការប្រែប្រួលនៃសម័យកាលក៏ដោយ ការប្រមូលទឹកភ្លៀងដោយប្រើពាងទឹកនៅតែជាប្រពៃណីទូលំទូលាយនៅកម្ពុជា។ ជាក់ស្តែង ប្រហែល ៨៧% នៃភូមិខ្លះៗនៅខេត្តជាច្រើននៅតែប្រើប្រាស់ទឹកភ្លៀង ជាប្រភពទឹកសំខាន់របស់ពួកគេ។ បើយើងងាកមកមើល បច្ចុប្បន្នវិញភាពនិយមប្រើប្រាស់ពាងទឹកនៅតាមលំនៅដ្ឋានរបស់ប្រជាជនខ្មែរ ហាក់មានការផ្លាស់ប្ដូរដោយសារមានឧបករណ៍ជំនួស។ ឧបករណ៍ជំនួសទាំងនោះរួមមានធុងជ័រសម្រាប់ដាក់ទឹក ដែលមានទម្ងន់ស្រាល និងកាន់តែងាយស្រួលក្នុងការផ្លាស់ប្ដូរទីតាំង។ យ៉ាងណាក៏ដោយ បើទោះជាការប្រើប្រាស់របស់ប្រជាជនត្រូវបានកាត់បន្ថយក៏ដោយ ក៏ទីផ្សារពាងទឹកនៅតែមាននៅឡើយ។ ជាពិសេសក្នុងរដូវក្ដៅ ឬរដូវបុណ្យទានប្រពៃណីជាតិខ្មែរ ពាងទឹកនៅតែមានតម្រូវការខ្ពស់ដដែល។ ភាគច្រើនគេតែងទិញពាងទឹកសម្រាប់ផ្ទុកទឹក និងដាក់នៅតាមដងផ្លូវសាធារណៈក្នុងតំបន់ទេសចរណ៍នានា។ ជាក់ស្ដែង សម្រាប់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពាងទឹកជាច្រើនត្រូវបានគេប្រើប្រាស់យ៉ាងផុសផុល។ អាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាជនរស់នៅក្នុងតំបន់បានយកពាងទឹកទៅដាក់ទឹកសម្រាប់ជាប្រយោជន៍សាធារណៈ។ ពាងទាំងនោះត្រូវបានតម្រៀបគ្នាជាជួរនៅតាមដងផ្លូវសាធារណៈ លម្អដោយការលាបពណ៌ចម្រុះដ៏ស្រស់ស្អាត។ ពួកគេអនុញ្ញាតឲ្យអ្នកធ្វើដំណើរឆ្លងកាត់ រួមទាំងទេសចរផងដែរ អាចប្រើប្រាស់ទឹកបានដោយសេរី។ សកម្មភាពនេះមិនត្រឹមតែបង្ហាញពីភាពរាក់ទាក់របស់ខ្មែរប៉ុណ្ណោះទេ ថែមទាំងជួយរក្សា និងលើកស្ទួយតម្លៃវប្បធម៌នៃ ពាងទឹក ឲ្យនៅគង់វង្សជារៀងរហូត។